ការប្រើប្រាស់ទេសភាពជនបទក្នុងខ្សែភាពយន្តបានក្លាយជានិន្នាការមួយដ៏ពេញនិយម ដោយសារតែវាអាចផ្តល់នូវអារម្មណ៍ពិសេស និងសម្រស់ធម្មជាតិពិតៗ។ ការប្រើប្រាស់ទេសភាពជនបទក្នុងខ្សែភាពយន្តអក្សរសិល្ប៍ គឺជានិន្នាការមួយដ៏ពេញនិយម។ វាជួយឲ្យខ្សែភាពយន្តមានភាពទាក់ទាញ និងឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ប្រជាជនខ្មែរ។ ខាងក្រោមនេះគឺជាខ្សែភាពយន្តអក្សរសិល្ប៍មួយចំនួនដែលបានប្រើប្រាស់ទេសភាពជនបទ រឿង ចៅ ចិត្រ ភាពយន្តនេះបានប្រើប្រាស់ទេសភាពជនបទដើម្បីបង្ហាញពីការតស៊ូរបស់ក្មេងប្រុសម្នាក់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិត។ ភាពយន្តនេះបានបង្ហាញពីទិដ្ឋភាពភូមិឋាន វាលស្រែ និងសម្រស់ធម្មជាតិនៅតាមជនបទ។ រឿង រដូវផ្កាឈូក ក៏បានបង្ហាញពីទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែ និងសម្រស់ធម្មជាតិនៅតាមជនបទដែរ។ រឿង ល្បែងបាប បានប្រើប្រាស់ទេសភាពជនបទដើម្បីបង្កើនភាពរន្ធត់ និងបង្ហាញពីអបិយជំនឿនៅតាមជនបទ។ រឿង អន្ទាក់ស្នេហ៍ភរិយាគេ បានប្រើប្រាស់ទេសភាពជនបទដើម្បីបង្ហាញពីជីវិតរស់នៅរបស់ប្រជាជននៅតាមស្រុកស្រែ។ ការប្រើប្រាស់ទេសភាពជនបទក្នុងខ្សែភាពយន្តបានផ្តល់គុណសម្បត្តិសំខាន់ៗជាច្រើន ដែលធ្វើឲ្យខ្សែភាពយន្តមានភាពទាក់ទាញ និងស៊ីជម្រៅ។ ទេសភាពទាំងនេះមិនត្រឹមតែជាផ្ទៃខាងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃសាច់រឿងដែរ។ វាជួយបង្កើនភាពទាក់ទាញ សោភ័ណភាព និងទេសភាពជនបទដូចជា វាលស្រែពណ៌បៃតង ទន្លេ ភ្នំ និងភូមិឋានសាមញ្ញ ដែលមានភាពស្រស់ស្អាតនិងទាក់ទាញភ្នែកអ្នកទស្សនា។ សម្រស់ធម្មជាតិទាំងនេះជួយឲ្យខ្សែភាពយន្តមើលទៅមានសោភ័ណភាព និងមានលក្ខណៈប្លែក។ ការថតនៅតាមជនបទជួយឲ្យខ្សែភាពយន្តមានលក្ខណៈ ប្រាកដនិយម និងឆ្លុះបញ្ចាំងពីជីវិតរស់នៅពិតៗ របស់ប្រជាជនខ្មែរ។ វាអាចបង្ហាញពីការតស៊ូ ការងារកសិកម្ម និងទម្លាប់រស់នៅរបស់ពួកគេ។ ការថតនៅតាមជនបទអាចកាត់បន្ថយការចំណាយលើការផលិតបានមួយចំនួនធំ ដូចជា ថ្លៃជួលទីតាំង និងថ្លៃតុបតែងឆាក។ ទេសភាពជនបទអាចបង្កើតបរិយាកាសពិសេសសម្រាប់សាច់រឿង ដូចជារឿងបែបភ័យរន្ធត់ ឬរឿងបែបមនោសញ្ចេតនា។ ភាពស្ងប់ស្ងាត់និងទិដ្ឋភាពធម្មជាតិជួយឲ្យសាច់រឿងមានភាពស៊ីជម្រៅ។ ដើម្បីថតទេសភាពជនបទឲ្យបានស្អាត និងទាក់ទាញដូចក្នុងខ្សែភាពយន្ត អ្នកថតត្រូវមានជំនាញ និងការយល់ដឹងពីរបៀបប្រើប្រាស់ពន្លឺ ទីតាំង និងឧបករណ៍ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗក្នុងការជ្រើសរើសទីតាំង និងពេលវេលាសមរម្យ ទើបទទួលបានកន្លែងដែលមានទេសភាពប្លែកៗដូចជា វាលស្រែ ទន្លេ ភ្នំ ឬ បឹង។ ទីតាំងដែលនៅដាច់ស្រយាលអាចផ្តល់នូវរូបភាពដ៏ពិសេស និងពិតប្រាកដ។ ត្រូវជ្រើសរើសពេលវេលាថតឲ្យបានត្រឹមត្រូវដើម្បីទទួលបានពន្លឺធម្មជាតិដ៏ស្រស់ស្អាត។ ពេលព្រឹកព្រលឹមគឺជាវេលាដ៏ល្អព្រោះ ពន្លឺព្រឹកព្រលឹមមានពណ៌មាស ដែលអាចធ្វើឲ្យរូបភាពមានលក្ខណៈស្រទន់ និងគួរឲ្យទាក់ទាញ។ រីឯពេលថ្ងៃលិចវិញ ពន្លឺពេលថ្ងៃលិចមានពណ៌ក្រហមឆ្អៅ ដែលអាចធ្វើឲ្យរូបភាពមានលក្ខណៈរ៉ូមែនទិក និងប្លែកភ្នែក។ ចំពោះការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស គឺត្រូវប្រើប្រាស់កាមេរ៉ាដែលមានគុណភាពខ្ពស់ដូចជា DSLR ឬ Mirrorless ដើម្បីទទួលបានរូបភាពច្បាស់ និងមានគុណភាព។ ការប្រើប្រាស់ Drone អាចជួយឲ្យអ្នកថតទទួលបានទេសភាពពីលើអាកាស ដែលផ្តល់នូវទិដ្ឋភាពថ្មី និងអស្ចារ្យ។ បច្ចេកទេសថតត្រូវប្រើបច្ចេកទេស Depth of Field ដើម្បីធ្វើឲ្យវត្ថុដែលអ្នកចង់បង្ហាញមានភាពលេចធ្លោជាងផ្ទៃខាងក្រោយ។ គេក៏អាចប្រើប្រាស់ Filters សម្រាប់កាមេរ៉ា ដើម្បីកែសម្រួលពណ៌ និងពន្លឺឲ្យបានត្រឹមត្រូវដែរ។ ការកែសម្រួលរូបភាព និងវីដេអូ ត្រូវប្រើប្រាស់កម្មវិធីកែសម្រួលរូបភាពដូចជា Adobe Photoshop ឬ Lightroom ដើម្បីកែសម្រួលពន្លឺ និងពណ៌ឲ្យបានស្អាត។ ក្រៅពីនោះក៏មានកម្មវិធីកែសម្រួលវីដេអូដូចជា Adobe Premiere Pro ឬ DaVinci Resolve ដើម្បីកាត់ត និងដាក់ពណ៌វីដេអូឲ្យបានស្អាត និងទាក់ទាញផងដែរ។